គ្រឿងទេស និងឱសថបុរាណបានផ្តល់នូវរសជាតិមួយដែលមិនអាចបំភ្លេចបាន ជាមួយនឹងពណ៌ដ៏រស់រវើក និងក្លិនដ៏ឈ្ងុយឆ្ងាញ់។ គ្រឿងទេស គឺជាផ្នែកមួយដ៏សំខាន់នៃម្ហូបអាហារគ្រប់មុខ។ តូបលក់នីមួយៗជាធម្មតាមានការលក់គ្រឿងទេសជាច្រើនប្រភេទ និងឱសថផ្សេងៗទៀតផងដែរ។ តូបលក់គ្រឿងទេស និងឱសថបុរាណមានសារសំខាន់ក្នុងការចម្អិនអាហារនិងថែរក្សាសុខភាព។ គ្រឿងទេសស្រស់ដូចរមៀត និងខ្ទឹមសត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងម្ហូបប្រចាំថ្ងៃ។ យើងអាចរកទិញគ្រឿងទេសផ្ទាល់ពីក្នុងស្រុក ឬតាមផ្សារផ្សេងៗបានផងដែរ។ ឱសថបុរាណ គឺជាប្រភេទថ្នាំធម្មជាតិដែលផលិតពីរុក្ខជាតិនានា ហើយមានសមត្ថភាពព្យាបាលជម្ងឺជាច្រើន។ ការចម្អិនអាហារជាមួយគ្រឿងទេសធ្វើឱ្យមានរសជាតិឆ្ងាញ់ និងផ្តល់សុខភាពល្អ។ ស្លឹកក្រូចសើចនឹងជួយបំបាត់ការឈឺចាប់ និងបន្ថែមសារធាតុប្រឆាំងអត្រាសារធាតុពុលផងដែរ។ ការប្រើជីគ្រប់មុខពីធម្មជាតិ គឺអាចកាត់បន្ថយសារធាតុពុលក្នុងអាហារ ហើយធ្វើអោយយើងមានសុខភាពល្អជាងមុន។ ផលិតផលកែច្នៃដូចជា កាពិ និងផ្អកជួយបង្កើនរសជាតិឱ្យម្ហូបឈ្ងុយឆ្ងាញ់នៃអាហារ។ ម្សៅរមៀតត្រូវបានប្រើក្នុងការចម្អិនម្ហូបស្រស់ និងជួយបង្កើនរសជាតិ។ តូបលក់គ្រឿងទេសផ្តល់ជម្រើសច្រើនសម្រាប់ការចម្អិនអាហារជារៀងរាល់ថ្ងៃ។ ការជ្រើសរើសគ្រឿងទេសស្រស់សម្រាប់ចម្អិន គឺសំខាន់ណាស់ក្នុងការរជួយរក្សាសុខភាពរបស់យើង។ ស្លឹកម្អម និងត្រយ៉ូងចេកជាបន្លែនិងជាគ្រឿងផ្សំមួយដែលបានថែមរសជាតិឲ្យសម្លកាន់តែឆ្ងាញ់។ ការប្រើប្រាស់ទឹកត្រី និងម្សៅរមៀតអាចជួយបង្កើនសុខភាពបានកាន់តែប្រសើរឡើង។ ការចម្អិនអាហារជាមួយគ្រឿងទេសធម្មជាតិគឺធ្វើឲ្យអាហារមានរសជាតិកាន់តែឆ្ងាញ់ និងថែមទាំងធ្វើឲ្យយើងបានមានសុខភាពល្អផងដែរ។ ផលិតផលកែច្នៃដូចជា ផ្អក និងកាពិមានតំលៃល្អសមរម្យនៅទីផ្សាសេដ្ឋកិច្ចជាតិ។ សារធាតុច្រើនក្នុងគ្រឿងទេស និងឱសថបុរាណអាចជួយរារាំងជម្ងឺផ្សេងៗបាន។ ឱសថបុរាណប្រើប្រាស់ជាប្រចាំថ្ងៃអាចជួយបង្កើនសមត្ថភាពប្រសិទ្ធភាពរឹងមាំរបស់រាងកាយ។ ការរក្សាទុកគ្រឿងទេស និងឱសថបុរាណត្រូវធ្វើដោយប្រុងប្រយ័ត្នដើម្បីរក្សាគុណភាពរបស់វាបានល្អ។